នៅក្នុងវប្បធម៌ខ្មែរ ពស់ ជាពិសេសពស់ដែលធំ ឬមិនធម្មតា លើសពីថ្នាក់ជាសត្វ ព្រោះវាច្រើនតែមាននិមិត្តសញ្ញាតំណាងខាងអបិយជំនឿ។ សត្វពស់ដែលគេស្គាល់ថាជា ណាហ្គា ត្រូវបានបង្កប់យ៉ាងជ្រៅនៅក្នុងទេវកថា និងអត្តសញ្ញាណរបស់ខ្មែរ ដែលតំណាងឱ្យបុព្វបុរស ការការពារ និងទំនាក់ទំនងខាងអរូបិយ។ សុបិនអំពីសត្វពស់អាចមានភាពរស់រវើក និងអាចរំលេចនូវអារម្មណ៍ជាច្រើន ព្រោះពស់គឺជានិមិត្តសញ្ញា ដ៏មានឥទ្ធិពលនៅក្នុងវប្បធម៌ជាច្រើន។ ការបកស្រាយអំពីពស់ក្នុងសុបិនអាច ប្រែប្រួលយ៉ាងទូលំទូលាយអាស្រ័យលើបរិបទនៃសុបិន និងបទពិសោធន៍ផ្ទាល់ខ្លួន អារម្មណ៍ និងជំនឿរបស់អ្នកសុបិន។ ការយល់សប្តិឃើញពស់អាចតំណាងឱ្យទិដ្ឋភាពស្នេហា ឬថាមពលប្រកបដោយការច្នៃប្រឌិត ដែលកំពុងរីកចម្រើន ឬចាំបាច់ត្រូវទទួលស្គាល់។ ការសុបិនឃើញពស់ ប្រសិនបើមនុស្សនៅលីវ គេជឿថាអាចជួបស្នេហាភ្លាមៗ និងមិននឹកស្មានដល់។ ដោយសារតែនិមិត្តរូបនេះ ការយល់សប្តិឃើញសត្វពស់របស់ប្រជាជនខ្មែរត្រូវបានគេបកស្រាយថា មិនមានជារូបភាពចៃដន្យនោះទេ តែវាអាចនាំសារអំពីអនាគត ទ្រព្យសម្បត្តិ ទំនាក់ទំនង ឬស្ថានភាពខាងវិញ្ញាណរបស់មនុស្សណាម្នាក់។ ជាឧទាហរណ៍ មួយ នៅក្នុងប្រទេសកម្ពុជា ប្រសិនបើនារីណាម្នាក់យល់សប្តិឃើញពស់ គេជឿថាពិធីមង្គលការរបស់នាងជិតមកដល់ហើយ ឬអាចនិយាយម៉្យាងទៀតបានថា នាងជិតដល់គូហើយ។ នៅក្នុងបរិបទខ្មែរ នេះបង្ហាញថាការយល់សប្តិឃើញពស់អាចត្រូវបានគេចាត់ទុកថាជាសញ្ញានៃស្នេហា គូព្រេង ឬគូអនាគត។ នៅតាមជនបទនៃប្រទេសកម្ពុជា បន្ទាប់ពីយល់សប្តិឃើញពស់ហើយ គេតែងតែទៅរកគ្រូទាយជួយកាត់យល់សប្តិនោះឱ្យកាន់តែច្បាស់។ មួយទៀត ការសុបិន្តឃើញពស់ចឹក សម្រាប់មនុស្សនៅលីវក៏មានន័យថា គេនឹងជួបជីវិតរបស់ពួកគេ ហើយថែមទាំងទទួលបានលាភសំណាងពីការងារ ដែលកំពុងធ្វើបច្ចុប្បន្ននេះទៀតផង។ តាមទំនាយទាយថាបើអ្នកសុបិនឃើញសត្វពស់ពណ៌បៃតងចូលមកអោបរឹត ខ្លួនប្រាណជាពិសេសរុំដៃជើងនោះបញ្ជាក់ថាបុរសក្នុងសេចក្តីស្រមៃ របស់អ្នកកំពុងដើរសំដៅចូលមករកបេះដូងអ្នកហើយ។ ពិសេសជាងនេះទៅទៀត បើសិនឃើញថាពស់រុំរឹតក្បាលពោះផងកាន់តែពិសេសទៅទៀត។ ការសុបិនឃើញសត្វពស់ទាល់តែជាប្រភេទពស់ធំៗ ទើបបញ្ជាក់ទៅលើ សេចក្តីសេ្នហាបាន ប៉ុន្តែបើសិនសុបិនឃើញសត្វពស់តូចៗប៉ុនជន្លេននោះ មិន មានអត្ថន័យអ្វីឡើយ។ អ្នកខ្លះជឿថា បើសុបិនឃើញពណ៌របស់សត្វពស់ពណ៌ក្រហម នោះសេចក្តីសេ្នហា និងគូព្រេងចូលមកយ៉ាងអន្ទះសា ។ រីឯសុបិនឃើញពស់ពណ៌លឿង ឬ ពណ៌សវិញមានន័យថា សេចក្តីសេ្នហារបស់អ្នកជាមួយគូព្រេងនោះមានភាពទន់ភ្លន់ កក់ក្តៅ ហើយការស្រលាញ់កើតចេញពីទឹកចិត្តមិនមែនស្រលាញ់ព្រោះរូបរាង ឬ ទ្រព្យសម្បតិ្ត ទេ។ សុបិន្តឃើញពស់ពណ៌ខ្មៅ មានន័យថាអ្នកនឹងជួបសេចក្តីសេ្នហាចម្រុះរសជាតិដែលរួមទាំងខឹង ប្រចែប្រចណ្ឌ ងង៉ក់ តូចចិត្ត ជាដើម។ សុបិន្តឃើញពស់ពណ៌បៃតងខ្ចី មានន័យថា អ្នកជួបស្នេហ៍ជោគសំណាងល្អ ពីព្រោះសេចក្តីសេ្នហារបស់អ្នកមានភាពភ្លឺ ថ្លាស្រស់ស្រាយ ហើយមិនមានការទាស់ទែង ឬ ផិតក្បត់ទេ។ ពស់មានពណ៌ភ្លឺចាំង មិនថាពស់ក្នុងសុបិនមានពណ៌មាស ពណ៌ទឹកប្រាក់ ឬ មានពណ៌ភ្លឺថ្លាទេ វាបញ្ជាក់ថា ឋានៈនៃសេចក្តីសេ្នហារបស់អ្នកខ្ពស់ណាស់ ដូចជា អាចមាន ទ្រព្យសម្បត្តិ ឬ ជាអ្នកល្បីល្បាញឈ្មោះចង់បានអ្នកជាដើម។ បើក្នុងសុបិន្ត ពស់សម្រុកចូលមករកអ្នកយ៉ាងឆាប់រហ័ស វាបញ្ជាក់ថា បុរសម្នាក់នោះចូលមកចែចង់អ្នកដូចផ្លេកបន្ទោរ ហើយគេចូលមក ភ្លាមចង់ស្និទ្ធស្នាល ឬ ចង់សុំលេខទូរស័ព្ទប្រាប់ថាស្រលាញ់តែម្តង។ បើពស់វារចូលមកយ៉ាងយឺតៗ មានន័យថាបុរសម្នាក់នោះអាចជាមិត្តភក្តិ ឬ បុរសដែលស្គាល់អ្នក។ គេអាច សាងស្នេហ៍ជាមួយអ្នកបន្តិចម្តងៗ មិនបង្ខំទាល់តែអ្នកបាក់ចិត្តស្រលាញ់គេ ដោយមិនដឹងខ្លួន។ បើពស់វារចូលមករុំរឹតយ៉ាងឆាប់រហ័ស ប៉ុន្តែអ្នកព្យាយាមរត់គេចមិនឲ្យពស់មកក្បែរខ្លួនបញ្ជាក់ថា បុរសដែល ចូលមកចែចង់នោះមិនត្រូវក្នុងក្តីស្រមៃអ្នកឡើយ។ ទោះយ៉ាងណាក្តី ការសុបិន នេះបញ្ជាក់ថា អ្នកអាចកើតចិត្តស្រលាញ់គេនៅពេលក្រោយវិញ។ បើសិនអ្នករត់គេចក្នុងសុបិន ប៉ុន្តែសត្វពស់ដេញតាមទាន់ បញ្ជាក់ថា អ្នកកំពុងមានអារម្មណ៍ពីរបែបក្នុងខ្លួន ពោលគឺចង់ស្រលាញ់ ផងអត់ផង ប៉ុន្តែយ៉ាងណាការស្រឡាញ់មានច្រើនជាង។ ពោលគឺ សុបិន្តនោះបង្ហាញថា ក្នុងរឿងស្នេហារបស់អ្នកគឺ បើមានបុរសណាតាមស្អិតបន្តិចអ្នកនឹងចិត្តទន់ព្រមទទួលតែបើគេ ស្រឡាញ់បែបបញ្ឆោតលេងៗ ដែលម្តងធ្វើឲ្យមានកម្លាំងចិត្ត ម្តងធ្វើឲ្យអស់សង្ឃឹមនោះ អ្នកនឹងដកខ្លួនថយភ្លាម។ បើសិនអ្នកវាយពស់ឬតបតនឹងពស់វាយ ត្រឹមបន្តិចបន្តួចឬវាយរហូតដល់ពស់ងាប់ក្តីបញ្ជាក់ថាអ្នកមិនចង់ បើកបេះដូងឲ្យនរណាម្នាក់មករួមរស់នៅក្នុងជីវិតអ្នកឡើយ។ ពោលគឺ អ្នកអាច ភ័យខ្លាចពីការក្បត់ចិត្តឬកំពុងស្អប់ពីរឿងនេះដោយសារមានឧបសគ្គ អ្វីមួយមករារាំង។ បើសិនអ្នករត់គេចហើយពស់ដេញតាមជាប់រហូតដល់ភ្ញាក់ វាបញ្ជាក់ថាអ្នកមិនចង់ទទួលនរណាម្នាក់មកធ្វើជា គូស្នេហ៍ប៉ុន្តែការដែលពស់ដេញតាមអ្នកនោះបញ្ជាក់ថាបុរសដែលអ្នកបាន ជួបគេជាប្រភេទមនុស្សតាមស្អិត។ ទោះបីយ៉ាងណាក្តីបើអ្នកមិនយល់ព្រម ទទួលរូបគេទោះការព្យាយាមតាមស្អិតប៉ុនណាក៏មិនអាចទៅរួចដែរ។ បើអ្នកសប្បាយចិត្តឲ្យពស់អោបរឹត សុបិនឃើញបែបនេះ មានន័យថា អ្នកយល់ព្រមសម្រាប់ការចូលខ្លោងទ្វារអាពាហ៍ពិពាហ៍ហើយ ឯអ្នកក៏បានជួបគូព្រេងពិតដូចគាប់បំណងផង៕ សរុបមក ការយល់សប្តិឃើញពស់ក្នុងបរិបទវប្បធម៌ខ្មែរអាចបង្ហាញពីការដល់គូ ឬរកឃើញគូជីវិតអនាគត (ជាពិសេសសម្រាប់នារី) ប៉ុន្តែត្រូវតែកាត់ស្រាយដោយប្រុងប្រយ័ត្ន ឱ្យត្រូវបរិបទ និងស្របតាមបម្រែបម្រួលនៃជំនឿក្នុងស្រុកទេសផងដែរ។